ពងទាកូន គឺជាអាហារដ៏ពេញនិយមមួយនៅកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា វៀតណាម ហ្វីលីពីន និងឡាវជាដើម។ វាមានរសជាតិឆ្ងាញ់ប្លែក មានជីវជាតិខ្ពស់ និងជាអាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត។ ពងទាកូន គឺជាស៊ុតទាដែលត្រូវបានភ្ញាស់ក្នុងរយៈពេលជាក់លាក់មួយ គឺចាប់ពី ១៧ ទៅ ២១ ថ្ងៃ។ នៅក្នុងរយៈពេលនេះកូនទានៅខាងក្នុងស៊ុតមានការលូតលាស់ ប៉ុន្តែមិនទាន់ពេញវ័យគ្រប់គ្រាន់ដើម្បីញាស់នោះទេ។ វិធីចម្អិនពងទាកូនដែលពេញនិយមបំផុត គឺ ការស្ងោរ។ ការជ្រើសរើសពងទា គួរជ្រើសរើសពងទាណាដែលមានអាយុចាប់ពី ១៧ ទៅ ២១ ថ្ងៃ ដើម្បីទទួលបាន ទំហំកូនទាល្មម និងមានរសជាតិឆ្ងាញ់ ។ ពងទាកូនដែលមានអាយុតិចថ្ងៃ អាចនឹងមិនទាន់មានកូនទាលូតលាស់នៅឡើយ ចំណែកពងទាកូនដែលមានអាយុច្រើនថ្ងៃពេក កូនទាអាចមានរោម និងឆ្អឹងរឹងធ្វើឱ្យពិបាកញ៉ាំ។ លាងសម្អាតសម្បកពងទាឱ្យស្អាត កុំឱ្យមានធូលីដី ឬភាពកខ្វក់ផ្សេងៗ។